នៅតាមសហគមន៍ជនបទក្នុងប្រទេសកម្ពុជា ចាស់ទុំ និងមេភូមិដើរតួនាទីយ៉ាងសំខាន់ក្នុងការដោះស្រាយជម្លោះផ្សេងៗ។ ពួកគេជាបុគ្គលសំខាន់ដែលត្រូវបានសហគមន៍ទុកចិត្ត និងគោរព ដែលជួយរក្សាបាននូវសន្តិភាព និងសាមគ្គីភាពក្នុងភូមិ។ ចាស់ទុំ និងមេភូមិដើរតួនាទីយ៉ាងសំខាន់ក្នុងការគ្រប់គ្រង និងដោះស្រាយបញ្ហាសង្គម ជាពិសេសជម្លោះនានា នៅក្នុងសហគមន៍កម្ពុជា។ តួនាទីរបស់ពួកគាត់មិនមែនត្រឹមតែជាអ្នកដឹកនាំផ្លូវការប៉ុណ្ណោះទេ តែជាបង្គោលដ៏រឹងមាំក្នុងការរក្សាសន្តិភាព និងសាមគ្គីភាពក្នុងភូមិ។ ចាស់ទុំ និងមេភូមិ មិនត្រឹមតែជាអ្នកដឹកនាំប៉ុណ្ណោះទេ ប៉ុន្តែពួកគេជាបុគ្គលដែលសហគមន៍ទាំងមូលទទួលស្គាល់ និងគោរពយ៉ាងខ្ពស់។ នេះបណ្ដាលមកពីពួកគាត់ជាបុគ្គលដែលមាន វ័យចំណាស់ បទពិសោធន៍ជីវិតច្រើន និងប្រាជ្ញាឈ្លាសវៃ។ អាយុកាលរបស់ពួកគាត់ត្រូវបានគេចាត់ទុកថាជាប្រភពនៃចំណេះដឹង និងការយល់ដឹងស៊ីជម្រៅ។ ពួកគាត់បានឆ្លងកាត់រឿងរ៉ាវជាច្រើនក្នុងជីវិត បានឃើញ និងដោះស្រាយបញ្ហាជាច្រើន ដែលធ្វើឲ្យពួកគាត់មានការយល់ដឹងទូលំទូលាយ។ តាមរយៈបទពិសោធន៍ ពួកគាត់បានអភិវឌ្ឍនូវសមត្ថភាពក្នុងការវិនិច្ឆ័យ និងផ្ដល់ដំបូន្មានប្រកបដោយគតិបណ្ឌិត។ ដោយសារតែគុណសម្បត្តិដ៏កម្រទាំងនេះ ការគោរពដែលប្រជាជនមានចំពោះពួកគាត់ ធ្វើឲ្យសម្ដី និងការសម្រេចចិត្តរបស់ពួកគាត់មានទម្ងន់។ នៅពេលពួកគាត់និយាយ ឬសម្រេចអ្វីមួយ ប្រជាជននៅក្នុងភូមិភាគច្រើនស្ដាប់បង្គាប់ និងអនុវត្តតាម ព្រោះពួកគេជឿជាក់ថាការសម្រេចចិត្តនោះគឺត្រឹមត្រូវ និងសម្រាប់ប្រយោជន៍រួម។ ចាស់ទុំ និងមេភូមិមានតួនាទីសំខាន់ជាអ្នករក្សា និងផ្សព្វផ្សាយនូវទំនៀមទម្លាប់ ប្រពៃណីល្អៗ និងសីលធម៌នៅក្នុងសហគមន៍។ ពួកគាត់ដើរតួជាគំរូ និងជាអ្នកណែនាំដ៏សំខាន់ ដោយតែងតែជួយណែនាំប្រជាជនឲ្យប្រកាន់ខ្ជាប់នូវតម្លៃសង្គមល្អៗ ដែលជាគ្រឹះនៃការរស់នៅចុះសម្រុងគ្នា។ តម្លៃទាំងនោះរួមមាន ការគោរពចាស់ទុំ ការចេះជួយគ្នាទៅវិញទៅមក និងការរស់នៅចុះសម្រុងគ្នា។ ត្រូវបង្ហាត់បង្រៀនយុវជនឲ្យចេះគោរព និងដឹងគុណចំពោះអ្នកដែលមានវ័យចំណាស់ និងបទពិសោធន៍។ លើកទឹកចិត្តឲ្យមានការសាមគ្គីភាព និងការជួយគ្នាទៅវិញទៅមកក្នុងសហគមន៍ នៅពេលមានការលំបាក ឬមានពិធីបុណ្យផ្សេងៗ។ ណែនាំឲ្យប្រជាជនចេះអធ្យាស្រ័យ យោគយល់ និងជៀសវាងជម្លោះ ដើម្បីរក្សាសន្តិភាពក្នុងភូមិ។ តួនាទីនេះជួយឲ្យភូមិរក្សាបាននូវអត្តសញ្ញាណវប្បធម៌ និងសណ្តាប់ធ្នាប់សង្គមរបស់ខ្លួន។ តួនាទីស្នូល និងសំខាន់បំផុតមួយរបស់ចាស់ទុំ និងមេភូមិគឺការផ្សះផ្សាជម្លោះតូចតាចក្នុងភូមិ។ ពួកគាត់ដើរតួជាអ្នកកណ្ដាលដ៏គួរឲ្យទុកចិត្តក្នុងការដោះស្រាយជម្លោះផ្សេងៗ ដែលកើតមានឡើងរវាងប្រជាពលរដ្ឋក្នុងសហគមន៍។ ជម្លោះទាំងនោះអាចជា ជម្លោះដីធ្លី ជម្លោះពាក្យសម្ដី និងជម្លោះក្នុងគ្រួសារជាដើម។ ពួកគាត់ព្យាយាមដោះស្រាយបញ្ហាទាំងនេះមុននឹងវាអាចក្លាយជាជម្លោះធំដុំដែលត្រូវប្ដឹងផ្ដល់ដល់អាជ្ញាធរជាន់ខ្ពស់ ដូចជាតុលាការជាដើម។ វិធីសាស្រ្តដោះស្រាយជម្លោះរបស់ពួកគាត់ច្រើនផ្អែកលើការយោគយល់ និងការសម្របសម្រួល ដោយស្វែងរកដំណោះស្រាយដែលភាគីទាំងពីរអាចទទួលយកបាន និងរក្សាបាននូវសាមគ្គីភាពក្នុងសហគមន៍។ ចាស់ទុំ និងមេភូមិក៏ដើរតួនាទីយ៉ាងសំខាន់ជាអ្នកសម្របសម្រួលទំនាក់ទំនងនៅក្នុងសហគមន៍ផងដែរ។ ពួកគាត់ជាស្ពានតភ្ជាប់រវាងប្រជាជន និងអាជ្ញាធរមូលដ្ឋាន ដូចជាប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ/សង្កាត់ ឬសាលាឃុំ/សង្កាត់។ ប្រជាជនអាចទៅរកពួកគាត់ដើម្បីសុំជំនួយក្នុងការទំនាក់ទំនងជាមួយអាជ្ញាធរ នៅពេលពួកគេមានសំណូមពរ បញ្ហា ឬចង់បានព័ត៌មានណាមួយពីស្ថាប័នរដ្ឋ។ ពួកគាត់ជួយសម្រួលការប្រាស្រ័យទាក់ទងឲ្យកាន់តែមានភាពងាយស្រួល និងមានប្រសិទ្ធភាព។ អាជ្ញាធរក៏អាចប្រើប្រាស់ពួកគាត់ជាមធ្យោបាយដ៏ល្អក្នុងការផ្សព្វផ្សាយព័ត៌មានសំខាន់ៗ ដូចជាព័ត៌មានសុខភាព ការអប់រំ ឬអនុវត្តគោលនយោបាយនានារបស់រដ្ឋាភិបាលទៅកាន់ប្រជាជនវិញ។ វត្តមានរបស់ពួកគាត់ជួយឲ្យព័ត៌មានអាចទៅដល់ប្រជាជនបានទូលំទូលាយ និងឆាប់រហ័ស។ ចាស់ទុំ និងមេភូមិត្រូវបានប្រជាជនក្នុងសហគមន៍ចាត់ទុកជាទីប្រឹក្សាដ៏គួរឲ្យទុកចិត្ត។ ដោយសារបទពិសោធន៍ជីវិត និងប្រាជ្ញាឈ្លាសវៃដែលពួកគាត់មាន ប្រជាជនតែងតែទៅសុំយោបល់ពីពួកគាត់នៅពេលជួបប្រទះបញ្ហាផ្ទាល់ខ្លួន ឬបញ្ហាក្នុងគ្រួសារ។ ពួកគាត់អាចផ្តល់ដំបូន្មានល្អៗ និងមានប្រយោជន៍ ដោយផ្អែកលើការយល់ដឹងស៊ីជម្រៅពីស្ថានភាពសង្គម និងទំនៀមទម្លាប់។ ដំបូន្មានទាំងនេះជួយឲ្យប្រជាជនអាចរកដំណោះស្រាយបានដោយខ្លួនឯង ឬទទួលបានទិសដៅច្បាស់លាស់ដើម្បីដោះស្រាយបញ្ហារបស់ពួកគេ។ តួនាទីជាអ្នកផ្ដល់យោបល់នេះ បង្ហាញពីកម្រិតនៃទំនុកចិត្ត និងការគោរពដែលប្រជាជនមានចំពោះពួកគាត់។ ការសម្របសម្រួលជម្លោះដោយចាស់ទុំ និងមេភូមិ ជាទូទៅប្រព្រឹត្តទៅតាមលំដាប់លំដោយ និងដោយមានភាពបត់បែនខ្ពស់ ដោយផ្អែកលើការយោគយល់ និងការដោះស្រាយដោយសន្តិវិធី។ ជំហានដំបូងក្នុងការដោះស្រាយជម្លោះរបស់ចាស់ទុំ និងមេភូមិ គឺការទទួលព័ត៌មានអំពីបញ្ហាដែលកើតឡើង។ របៀបទទួលបានព័ត៌មាន ជាបឋម ភាគីជម្លោះ អាចនឹងទៅប្ដឹងចាស់ទុំ ឬមេភូមិដោយផ្ទាល់អំពីបញ្ហារបស់ពួកគេ។ ជួនកាល អ្នកជិតខាង ឬសមាជិកសហគមន៍ដែលដឹងរឿង ក៏អាចទៅជូនដំណឹងដល់ពួកគាត់ដែរ។ ម្យ៉ាងវិញទៀត ចាស់ទុំ ឬមេភូមិក៏អាចដឹងដោយខ្លួនឯងអំពីជម្លោះដែលកើតមាន ឬតាមរយៈពាក្យចចាមអារ៉ាមដែលឮតៗគ្នាក្នុងសហគមន៍។ សារៈសំខាន់: ការទទួលព័ត៌មាននេះជាចំណុចចាប់ផ្តើមដ៏សំខាន់នៃការដោះស្រាយជម្លោះ។ បើគ្មានព័ត៌មានទេ ពួកគាត់ក៏មិនអាចដឹងពីបញ្ហា និងចាប់ផ្ដើមដំណើរការសម្របសម្រួលបានដែរ។ បន្ទាប់ពីបានដឹងអំពីជម្លោះ ចាស់ទុំ ឬមេភូមិ មិនទាន់សម្រេចភ្លាមៗនោះទេ។ ពួកគាត់នឹងចូលទៅក្នុងជំហានដ៏សំខាន់មួយទៀត គឺការប្រមូលព័ត៌មាន និងសាកសួរ ដើម្បីយល់ដឹងស៊ីជម្រៅអំពីបញ្ហា។ ចាស់ទុំ ឬមេភូមិ នឹងចាប់ផ្តើមសាកសួរព័ត៌មានលម្អិតពីភាគីទាំងសងខាងដាច់ដោយឡែកពីគ្នា។ វិធីសាស្រ្តនេះជួយឲ្យភាគីនីមួយៗមានភាពក្លាហានក្នុងការនិយាយការពិតដោយមិនភ័យខ្លាចការរំខាន ឬការបដិសេធពីភាគីម្ខាងទៀត។ គោលបំណងសំខាន់គឺដើម្បីស្វែងយល់ពីមូលហេតុឫសគល់នៃជម្លោះ និងទស្សនៈរបស់ភាគីនីមួយៗ។ ពួកគាត់ព្យាយាមយល់ពីអ្វីដែលបានកើតឡើង តើអ្នកណាធ្វើអ្វី ហើយហេតុអ្វីបានជាមានបញ្ហា។ ពេលខ្លះ ពួកគាត់ក៏អាចទៅដល់កន្លែងកើតហេតុផ្ទាល់ ដើម្បីពិនិត្យជាក់ស្តែង។ ការមើលឃើញផ្ទាល់អាចជួយឲ្យពួកគាត់យល់កាន់តែច្បាស់ពីស្ថានភាព និងប្រមូលភស្តុតាងបន្ថែមដែលអាចពាក់ព័ន្ធនឹងជម្លោះនោះ។ ជំហាននេះមានសារៈសំខាន់ណាស់ក្នុងការកសាងមូលដ្ឋានគ្រឹះសម្រាប់ការដោះស្រាយជម្លោះប្រកបដោយយុត្តិធម៌ និងប្រសិទ្ធភាព។ បន្ទាប់ពីបានប្រមូលព័ត៌មានគ្រប់គ្រាន់ និងយល់ដឹងពីទស្សនៈរបស់ភាគីនីមួយៗហើយ ចាស់ទុំ ឬមេភូមិ នឹងឈានទៅដល់ជំហានបន្ទាប់គឺការអញ្ជើញភាគីជម្លោះមកជួបជុំគ្នា។ ក្នុងដំណាក់កាលនេះ ពួកគេនឹងអញ្ជើញ ភាគីទាំងសងខាងដែលជាប់ពាក់ព័ន្ធនឹងជម្លោះ។ សាក្សី ឬអ្នកពាក់ព័ន្ធផ្សេងទៀត ដើម្បីផ្តល់ព័ត៌មានបន្ថែម ឬជាអ្នកសម្របសម្រួលជួយ។ ការជួបជុំនេះមានគោលបំណងដើម្បីពិភាក្សាគ្នាដោយផ្ទាល់មុខ។ ជាទូទៅ ការជួបជុំនេះធ្វើឡើងនៅទីតាំងដែលត្រូវបានចាត់ទុកថាជាកន្លែងសាធារណៈ និងមានលក្ខណៈអព្យាក្រឹត ដូចជា ផ្ទះមេភូមិ ផ្ទះចាស់ទុំ និងសាលាភូមិ។ ការជ្រើសរើសទីតាំងអព្យាក្រឹតបែបនេះ ជួយឲ្យភាគីទាំងពីរមានអារម្មណ៍សុវត្ថិភាព និងយុត្តិធម៌ ក្នុងការចូលរួមពិភាក្សាដើម្បីស្វែងរកដំណោះស្រាយ។ នៅក្នុងការជួបជុំដោះស្រាយជម្លោះ ចាស់ទុំ ឬមេភូមិមានតួនាទីសំខាន់ក្នុងការបង្កើតបរិយាកាសបើកចំហ និងយុត្តិធម៌។ ក្នុងដំណាក់កាលនេះ ពួកគាត់នឹង ផ្តល់ឱកាសឲ្យភាគីនីមួយៗរៀបរាប់ពីបញ្ហារបស់ខ្លួនដោយសេរី និងស្តាប់ដោយយកចិត្តទុកដាក់ ឬមិនលំអៀង។ ភាគីជម្លោះម្នាក់ៗត្រូវបានអនុញ្ញាតឲ្យនិយាយបង្ហាញពីទស្សនៈ អារម្មណ៍ និងព័ត៌មានលម្អិតនៃបញ្ហារបស់ខ្លួន ដោយមិនមានការរំខានពីភាគីម្ខាងទៀត ឬពីអ្នកសម្របសម្រួលឡើយ។ អ្នកសម្របសម្រួល ដូចជា ចាស់ទុំ ឬ មេភូមិ នឹងស្តាប់គ្រប់យ៉ាងដោយយកចិត្តទុកដាក់ខ្ពស់ និងរក្សាភាពអព្យាក្រឹត្យភាព។ ពួកគាត់មិនលំអៀងទៅរកភាគីណាមួយឡើយ ដើម្បីធានាបាននូវភាពយុត្តិធម៌ និងការទទួលស្គាល់ពីភាគីទាំងពីរ។ ដំណាក់កាលនេះមានសារៈសំខាន់ណាស់ក្នុងការឲ្យភាគីជម្លោះមានអារម្មណ៍ថា សំឡេងរបស់ពួកគេត្រូវបានគេស្តាប់ឮ និងបានយល់ ដែលជាជំហានដំបូងដើម្បីឈានទៅរកដំណោះស្រាយប្រកបដោយប្រសិទ្ធភាព។ បន្ទាប់ពីបានស្តាប់ការរៀបរាប់របស់ភាគីទាំងសងខាងដោយយកចិត្តទុកដាក់ ចាស់ទុំ និងមេភូមិ នឹងឈានចូលដល់ដំណាក់កាលវិភាគ និងណែនាំ។ ពួកគាត់នឹងចាប់ផ្តើមវិភាគបញ្ហាដោយផ្អែកលើមូលដ្ឋានគ្រឹះសំខាន់ៗដូចជា ច្បាប់ភូមិ ប្រពៃណី សីលធម៌សង្គម និងគំនិតយុត្តិធម៌។ ការវិភាគនេះមិនមែនសំដៅលើច្បាប់រដ្ឋសុទ្ធសាធទេ តែជាការអនុវត្តតាមគោលការណ៍រស់នៅល្អក្នុងសហគមន៍។ ពួកគាត់នឹងលើកឡើងពីផលវិបាកនៃការមិនចុះសម្រុងគ្នា ដែលអាចកើតមានឡើងប្រសិនបើជម្លោះមិនត្រូវបានដោះស្រាយ។ នេះអាចរាប់បញ្ចូលទាំងការប៉ះពាល់ដល់ទំនាក់ទំនងអ្នកជិតខាង ស្ថិរភាពក្នុងគ្រួសារ ឬសណ្តាប់ធ្នាប់សង្គម។ ពួកគាត់នឹងណែនាំឲ្យភាគីនីមួយៗបន្ទន់ឥរិយាបថ និងយោគយល់គ្នា។ គោលបំណងសំខាន់គឺដើម្បីរក្សាបាននូវសន្តិភាព និងសាមគ្គីភាពក្នុងភូមិជៀសវាងការបែកបាក់។ បន្ទាប់ពីការវិភាគ និងណែនាំ ចាស់ទុំ ឬមេភូមិ នឹងឈានចូលដល់ដំណាក់កាលស្នូលនៃការដោះស្រាយជម្លោះ គឺការផ្សះផ្សា និងស្វែងរកដំណោះស្រាយ។ ក្នុងដំណាក់កាលនេះ ពួកគាត់នឹងដើរតួជាអ្នកសម្របសម្រួលដ៏សំខាន់ ដោយជួយភាគីទាំងសងខាងស្វែងរកដំណោះស្រាយរួមគ្នា ដែលអាចទទួលយកបាន។ ដំណោះស្រាយទាំងនោះអាចមានទម្រង់ខុសៗគ្នា អាស្រ័យលើប្រភេទ និងភាពធ្ងន់ធ្ងរនៃជម្លោះ ដូចជា ការសងសំណងតិចតួច ក្នុងករណីមានការខូចខាត។ ការសុំទោសគ្នាទៅវិញទៅមក ដើម្បីបញ្ចប់ការអាក់អន់ចិត្ត។ ការសន្យាថានឹងមិនកើតមានទៀត ដើម្បីបង្ការបញ្ហានាពេលអនាគត។ ការចែករំលែកផលប្រយោជន៍ ក្នុងករណីជម្លោះផលប្រយោជន៍។ គោលដៅចម្បងនៃដំណាក់កាលនេះគឺដើម្បីបញ្ចប់ជម្លោះដោយសន្តិវិធី និងការព្រមព្រៀងពីភាគីទាំងពីរ ធានាឲ្យមានភាពសុខដុមរមនាក្នុងសហគមន៍ឡើងវិញ។ បន្ទាប់ពីភាគីជម្លោះបានឈានដល់ការព្រមព្រៀងគ្នា ចាស់ទុំ និងមេភូមិ នឹងធានាថាភាគីទាំងពីរធ្វើការសន្យាថាគោរពតាមដំណោះស្រាយដែលបានរកឃើញ។ ជាទូទៅ ការសន្យាផ្ទាល់មាត់គឺគ្រប់គ្រាន់ហើយ ដោយសារតែការគោរពចំពោះចាស់ទុំ និងមេភូមិ។ ក្នុងករណីខ្លះ ជាពិសេសសម្រាប់ជម្លោះដែលមានភាពស្មុគស្មាញ ឬធំដុំ អាចមានការធ្វើកំណត់ហេតុ ឬចុះកិច្ចសន្យាជាលាយលក្ខណ៍អក្សរ។ ឯកសារនេះមានគោលបំណងធានាការអនុវត្តដំណោះស្រាយ និងទុកជាភស្តុតាងនៅពេលអនាគត ប្រសិនបើមានបញ្ហាស្រដៀងគ្នាកើតឡើងវិញ។ ជាចុងក្រោយ បន្ទាប់ពីដំណើរការផ្សះផ្សា និងការព្រមព្រៀងគ្នាបានបញ្ចប់ ចាស់ទុំ ឬមេភូមិ អាចនឹងបន្តតាមដានពីស្ថានភាពក្រោយពេលដោះស្រាយ។ គោលបំណងគឺដើម្បីធានាថាជម្លោះត្រូវបានបញ្ចប់ទាំងស្រុង ហើយថាភាគីទាំងពីរពិតជាអាចរស់នៅជាមួយគ្នាដោយសុខសាន្ត និងមិនបង្កបញ្ហាឡើងវិញនោះទេ។ ការតាមដាននេះបង្ហាញពីការទទួលខុសត្រូវ និងការយកចិត្តទុកដាក់របស់ពួកគាត់ចំពោះសាមគ្គីភាពក្នុងសហគមន៍។ ការសម្របសម្រួលជម្លោះតាមរយៈចាស់ទុំ និងមេភូមិ គឺជាយន្តការដ៏មានប្រសិទ្ធភាពមួយក្នុងការរក្សាសន្តិសុខ និងសណ្តាប់ធ្នាប់សង្គម ជាពិសេសនៅថ្នាក់មូលដ្ឋាន ដោយសារវាផ្អែកលើការគោរព ទំនុកចិត្ត និងការយល់ដឹងពីវប្បធម៌សហគមន៍។